ប្រទេសកម្ពុជាយើងគឺមានទឹកដីភូមិសាស្រ្ត ដែលមានទន្លេធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ វាបានផ្តល់នូវប្រយោជន៍ជាច្រើនមកប្រជាជនកម្ពុជា។ អ្វីដែលបានផ្តល់នោះគឺទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ហើយធនធានធម្មជាតិជាច្រើនដល់ប្រជាជន។ ជាពិសេសគឺត្រីទន្លេតែម្ដងព្រោះវាជាផ្នែកមួយនៃមុខម្ហូបដែលពេញនិយមខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជា។ ហើយមានមុខម្ហូបជាច្រើនប្រភេទដែលត្រូវបានចម្អិនដោយប្រើត្រីទន្លេ ដូចជាត្រីអាំង ត្រីចៀន ត្រីស្ងោរ ត្រីបុក ប្រហុកត្រី និងសម្លត្រីប្រភេទផ្សេងៗ។ មួយវិញទៀត មុខម្ហូបនីមួយៗសុទ្ធតែមានរសជាតិពិសេស និងវិធីចម្អិនខុសៗគ្នា តាមតំបន់ភូមិសាស្ត្រ ប្រពៃណីផ្ទាល់ខ្លួន និងភាពច្នៃប្រឌិតរបស់អ្នកធ្វើម្ហូប។